សំឡេងមាន់រងាវនៅពេលព្រឹកព្រលឹម គឺជាសញ្ញាដាស់អ្នកភូមិឱ្យភ្ញាក់ពីដំណេក។ អ្នកភូមិតែងតែក្រោកពីព្រលឹមដើម្បីបោសសម្អាតស្លឹកឈើនៅមុខផ្ទះឱ្យមានសណ្តាប់ធ្នាប់។ ផ្សែងភ្លើងចេញពីចង្ក្រានអុស បង្ហាញថាអ្នកភូមិចាប់ផ្តើមដាំទឹកឆុងតែ និងដាំស្ល។ កសិកររៀបចំដេញគោក្របីទៅវាលស្មៅ តាំងពីព្រះអាទិត្យមិនទាន់រះពេញកម្ពស់នៅឡើយ។ ការដងទឹកពីអណ្តូងមកចាក់ពេញពាង គឺជាការងារដំបូងបង្អស់របស់យុវជនក្នុងភូមិ។ ខ្យល់អាកាសពេលព្រឹកនៅតាមវាលស្រែ មានភាពស្រស់ស្រាយ និងត្រជាក់ស្រ៊ប់។ អ្នកភូមិខ្លះចូលចិត្តអង្គុយហូបបាយកកជាមួយត្រីងៀត មុនពេលចុះទៅធ្វើការងារចម្ការ។ សំឡេងបក្សីយំរណ្តំលើដើមត្នោត បង្កើតបានជាតន្ត្រីធម្មជាតិដ៏ពិរោះរណ្តំ។ ការលាងមុខជាមួយទឹកត្រជាក់ក្នុងក្អម ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយភ្លាមៗ។ បុរសៗចាប់ផ្តើមសម្រួចកាំបិត និងចបកាប់ ដើម្បីត្រៀមលក្ខណៈសម្រាប់បង្កបង្កើនផល។ ការរៀបចំចង្ហាន់ដាក់បាតប្រគេនព្រះសង្ឃ គឺជាទម្លាប់ដ៏ប្រពៃដែលខ្មែរតែងតែអនុវត្ត។ ប្រជាជនមួយចំនួនតែងតែអុជធូបសុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដីជារៀងរាល់ព្រឹកមុនពេលចេញពីផ្ទះ។ ការស្តាប់ធម៌តាមវិទ្យុនៅពេលព្រឹក ជួយឱ្យចិត្តស្ងប់ និងមានសមាធិក្នុងការងារ។ ចាស់ៗក្នុងភូមិចូលចិត្តអង្គុយសមាធិមួយសន្ទុះ បន្ទាប់ពីភ្ញាក់ពីដំណេកដើម្បីពង្រឹងស្មារតី។ ការសូត្រធម៌ថ្វាយបង្គំព្រះនៅអាសនៈក្នុងផ្ទះ នាំមកនូវសិរីសួស្តីដល់គ្រួសារ។ នៅថ្ងៃសីល ចាស់ៗតែងតែស្លៀកពាក់ស បំពាក់ស្បៃទៅវត្តតាំងពីព្រលឹម។ ការដាក់ផ្កាឈូកស្រស់នៅមុខព្រះភ័ក្ត្រព្រះពុទ្ធរូប ធ្វើឱ្យផ្ទះមានសិរីសួស្តី។ ការឧទ្ទិសកុសលជូនដល់បុព្វបុរសនៅពេលព្រឹក គឺជាការបង្ហាញនូវកតញ្ញូតាធម៌។ ការសន្តោសប្រណី និងការគិតល្អៗនៅដើមថ្ងៃ ជួយឱ្យយើងមានក្តីសុខពេញមួយថ្ងៃ។ បាយសាច់ជ្រូកគឺជាអាហារពេលព្រឹកដ៏ពេញនិយមបំផុត សម្រាប់មនុស្សគ្រប់វ័យនៅកម្ពុជា។ ក្លិនឈ្ងុយនៃទឹកស៊ុបគុយទាវនៅតាមតូបក្បែរផ្លូវ ទាក់ទាញចិត្តអ្នកធ្វើដំណើរឱ្យចូលពិសា។ នំបញ្ចុកសម្លខ្មែរដាក់បន្លែស្រស់ៗ គឺជាអាហារពេលព្រឹកដ៏មានជីវជាតិ និងឆ្ងាញ់ពិសា។ ការញ៉ាំបបរគ្រឿងក្តៅៗនៅពេលព្រឹក ជួយឱ្យរាងកាយមានកម្លាំង និងកក់ក្តៅ។ កាហ្វេទឹកដោះគោទឹកកកមួយកែវ គឺជាភេសជ្ជៈដែលមិនអាចខ្វះបានសម្រាប់អ្នកធ្វើការ។ អ្នកខ្លះចូលចិត្តញ៉ាំចាខ្វែ ជាមួយកាហ្វេខ្មៅដើម្បីបង្កើនថាមពល។ ការទិញនំចំណីពីអ្នកលក់តាមកន្ត្រកក្នុងភូមិ គឺជាភាពសាមញ្ញនៃជីវិតជនបទ។ ការទទួលទានអាហារពេលព្រឹកជុំគ្រួសារ បង្កើតបាននូវបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាល។ ក្មេងៗចូលចិត្តញ៉ាំបាយកកដាក់ស្ករស ឬត្រីងៀតអាំង មុនពេលទៅសាលារៀន។ ការផឹកតែក្តៅៗជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ។ ឯនៅទីក្រុងភ្នំពេញវិញ សំឡេងស៊ីផ្លេឡានម៉ូតូចាប់ផ្តើមអ៊ូអរតាំងពីម៉ោង ៦ ព្រឹក។ មនុស្សជាច្រើននាំគ្នាទៅហាត់ប្រាណនៅតាមសួនច្បារសាធារណៈ ដើម្បីសុខភាព។ ការឆែកមើលសារអេឡិចត្រូនិក និងព័ត៌មានតាមទូរស័ព្ទ គឺជាទម្លាប់ដំបូងរបស់យុវជន។ បុគ្គលិកក្រុមហ៊ុនប្រញាប់ប្រញាល់ស្លៀកពាក់ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍។ សិស្សានុសិស្សតម្រង់ជួរទិញអាហារសម្រន់នៅមុខសាលារៀន យ៉ាងសប្បាយរីករាយ។ ការរៀបចំខ្លួនឱ្យមានរបៀបរៀបរយ ផ្តល់នូវទំនុកចិត្តក្នុងការធ្វើការងារពេញមួយថ្ងៃ។ សេវាកម្មដឹកជញ្ជូនអាហារពេលព្រឹក កំពុងមានភាពពេញនិយមសម្រាប់អ្នករវល់ខ្លាំង។ ការស្ដាប់កម្មវិធីអប់រំតាមសម្លេងក្នុងពេលធ្វើដំណើរ គឺ ជួយឱ្យយើងចំណេញពេលវេលា និង ទទួលបាននូវគំនិតល្អៗ។ ការដាក់ផែនការការងារប្រចាំថ្ងៃនៅពេលព្រឹក ជួយឱ្យការងារមានប្រសិទ្ធភាពខ្ពស់។ ម៉ាស៊ីនឆុងកាហ្វេទំនើបៗ បានក្លាយជាសម្ភារៈសំខាន់នៅក្នុងផ្ទះបាយសម័យថ្មី។ អ្នកម្តាយរៀបចំកញ្ចប់បាយឱ្យកូនៗយកទៅសាលារៀន ដោយក្តីស្រឡាញ់។ ឪពុកពិនិត្យមើលកង់ ឬម៉ូតូឱ្យបានត្រឹមត្រូវ មុននឹងឌុបកូនទៅរៀន។ ការជួយរៀបចំគ្រែ និងបត់ភួយឱ្យមានសណ្តាប់ធ្នាប់ ជាទម្លាប់ល្អដែលក្មេងៗគួររៀន។ ការស្រោចផ្កា និងដើមឈើនៅមុខផ្ទះ ជួយឱ្យបរិស្ថានជុំវិញមានភាពស្រស់បំព្រង។ សមាជិកគ្រួសារម្នាក់ៗមានតួនាទីរៀងៗខ្លួន ក្នុងការរៀបចំផ្ទះសម្បែងនៅពេលព្រឹក។ ការដាស់កូនៗដោយសម្តីផ្អែមល្ហែម ជួយឱ្យពួកគេភ្ញាក់មកដោយភាពរីករាយ។ ការពិភាក្សាគ្នាអំពីរឿងរ៉ាវខ្លីៗនៅតុបាយ ជួយពង្រឹងទំនាក់ទំនងក្នុងគ្រួសារ។ ការជួយទុកដាក់អីវ៉ាន់ឱ្យចាស់ជរា គឺជាការគោរពដែលកូនចៅត្រូវធ្វើ។ ស្ត្រីមេផ្ទះរៀបចំបញ្ជីទិញអីវ៉ាន់ មុនពេលទៅផ្សារនាពេលព្រឹកព្រលឹម។ ការចេះជួយគ្នាទៅវិញទៅមកធ្វើឱ្យការងារពេលព្រឹកឆាប់រហ័ស និងមិនហត់នឿយ។ ការផឹកទឹកត្រជាក់មួយកែវធំពេលក្រោកពីគេង ជួយលាងជម្រះជាតិពុលក្នុងខ្លួន។ ការធ្វើលំហាត់ប្រាណយូហ្គា ជួយឱ្យរាងកាយមានភាពបត់បែន និងស្មារតីល្អ។ ការស្រូបយកពន្លឺព្រះអាទិត្យពេលព្រឹក ផ្តល់នូវវីតាមីន ដេ ដល់ស្បែក និងឆ្អឹង។ ការអានសៀវភៅ ១០ ទៅ ១៥ ទំព័រនៅពេលព្រឹក ជួយពង្រីកចំណេះដឹង។ ការញញឹមដាក់កញ្ចក់ជារៀងរាល់ព្រឹក ជួយបង្កើនថាមពលវិជ្ជមានដល់ខ្លួនឯង។ ការងូតទឹកឱ្យបានស្អាតបាត ជួយឱ្យរាងកាយមានភាពរហ័សរហួន។ ការកាត់បន្ថយការប្រើប្រាស់បណ្តាញសង្គមនៅម៉ោងដំបូង ជួយឱ្យចិត្តមិនស្មុគស្មាញ។ ការដើរដោយជើងទទេលើស្មៅដែលមានទឹកសន្សើម គឺជាវិធីសាស្ត្រព្យាបាលបែបធម្មជាតិ។ ការដកដង្ហើមវែងៗ និងយឺតៗ ជួយកាត់បន្ថយភាពតានតឹងបានយ៉ាងច្រើន។ សុខភាពល្អចាប់ផ្តើមពីការសម្រេចចិត្តជ្រើសរើសទម្លាប់ល្អនៅពេលព្រឹក។ ចាស់ៗតែងប្រដៅថា "ក្រោកមុនមានសំណាងមុន" ដើម្បីលើកទឹកចិត្តឱ្យមនុស្សមានការខំប្រឹង។ ការសំពះលាពុកម៉ែមុនចេញទៅរៀន ឬទៅធ្វើការ គឺជាសីលធម៌ដ៏ល្អ។ ការមិនឈ្លោះប្រកែកគ្នានៅពេលព្រឹកព្រលឹម នាំមកនូវសេចក្តីសុខពេញមួយថ្ងៃ។ ការមានទឹកមុខស្រស់បំព្រងពេលជួបអ្នកជិតខាង បង្កើនមិត្តភាពក្នុងសហគមន៍។ ការស្លៀកពាក់សមរម្យតាមកាលៈទេសៈ ជារឿងដែលខ្មែរផ្តល់តម្លៃខ្ពស់។ ភ្ញាក់រហ័ស កម្លាំងខ្លាំង គឺជាពាក្យស្លោកដែលលើកទឹកចិត្តដល់កសិករ។ ការរក្សាភាពស្ងប់ស្ងាត់មិនបង្កសំឡេងរំខានដល់អ្នកដទៃ គឺជាសុជីវធម៌រស់នៅ។ ការរៀនសូត្រពីរបៀបរស់នៅរបស់ចាស់ទុំ ជួយឱ្យយុវជនមានចរិតមារយាទល្អ។ ភាពឧស្សាហ៍ព្យាយាមនៅពេលព្រឹក គឺជាគ្រឹះនៃភាពជោគជ័យក្នុងជីវិត។ ការចាប់ផ្តើមថ្ងៃថ្មីដោយក្តីសង្ឃឹម ធ្វើឱ្យរាល់ឧបសគ្គក្លាយជាមេរៀនដ៏មានតម្លៃ។